ម្ហូបតាមដងផ្លូវដែលចម្អិនដោយការប្រើពងមាន់ ហើយមានគេលក់ច្រើននោះគឺ ពងមាន់អាំងផ្សំគ្រឿងពិសេស។ ពងមាន់អាំងផ្សំគ្រឿងពិសេស ក៏ជាអាហារសម្រន់មួយប្រភេទផងដែរ ខាងក្រោមនេះជារបៀបធ្វើនិងគ្រឿងផ្សំ។ គ្រឿងផ្សំមានដូចជា ពងមាន់ ម្រេចម៉ដ្ឋ ទឹកស៊ីអ៉ីវ និងអំបិល ។ ដំបូងយើងត្រូវ យកពងមាន់មកចោះរន្ធតូចល្មមនៅលើសំបក រួចចាក់ពងមាន់នោះចេញដាក់ក្នុងចាន។ សំបកដែលយើងបានយកពងមាន់ចេញនោះត្រូវរក្សាទុកវាឱ្យល្អ ជៀសវាងកុំឱ្យបែក។ បន្ទាប់មកយកពងមាន់ទៅដាក់គ្រឿងចូល ដូចជា ម្រេចម៉ដ្ឋ ទឹកស៊ីអ៉ីវ និងអំបិល ច្របល់ចូលគ្នាឱ្យបានសព្វល្អ។ ក្រោយមក ចាក់ពងមាន់ដែលយើងបានលាយគ្រឿងហើយចូលក្នុងសំបកពងមាន់ដែលយើងបានរក្សាទុកនោះ។ បន្ទាប់មកទៀត យកពងមាន់នោះទៅតម្រៀបក្នុងឆ្នាំងដើម្បីដាក់ចំហុយ។ ក្រោយពេលចំហុយឆ្អិនអស់ហើយ ជាចុងក្រោយយើងយកទៅដាក់អាំង ជាការស្រេច។